ដំណាំស្វាយចន្ទី គឺជាដំណាំឧស្សាហកម្មដ៏សំខាន់មួយរបស់កម្ពុជា ដែលមិនត្រឹមតែជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិកររាប់ពាន់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជាផលិតផលកសិកម្មនាំចេញដ៏លេចធ្លោមួយផងដែរ។ ស្វាយចន្ទីមានភាពងាយស្រួលក្នុងការដាំដុះ និងថែទាំ ព្រោះវាធន់នឹងលក្ខខណ្ឌអាកាសធាតុរាំងស្ងួតបានល្អ។ ការយល់ដឹងអំពីបច្ចេកទេសដាំដុះ លក្ខខណ្ឌបរិស្ថាន និងទិដ្ឋភាពទីផ្សារ គឺជាគន្លឹះដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូលរបស់កសិករ។ ការដាំស្វាយចន្ទីមិនសូវស្មុគស្មាញដូចដំណាំដទៃទេ ប៉ុន្តែទាមទារការយកចិត្តទុកដាក់មួយចំនួនដើម្បីធានាការលូតលាស់ល្អ និងទិន្នផលខ្ពស់។ ស្វាយចន្ទីលូតលាស់បានល្អបំផុតនៅក្នុងតំបន់ដែលមាន អាកាសធាតុក្តៅស្ងួត និងមាន ពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ វាអាចធន់នឹងភាពរាំងស្ងួតបានល្អ ប៉ុន្តែត្រូវការទឹកគ្រប់គ្រាន់នៅដំណាក់កាលដំបូង គួរចៀសវាងតំបន់ដែលដក់ទឹកយូរអង្វែង ព្រោះវាធ្វើឱ្យដើមងាប់។ ប្រភេទដីដែលស្វាយចន្ទីលូតលាស់ល្អបំផុតនៅលើ ដីក្រហម ដីល្បាយខ្សាច់ ឬដីមានជីជាតិខ្ពស់ដែល ជ្រាបទឹកបានល្អប៉ុន្តែអាចដុះលូតលាស់បានគ្រប់ប្រភេទដី។ គេត្រូវជីក រណ្តៅដាំ ដែលមានទំហំប្រហែល ៤០គុណ៤០ សង់ទីម៉ែត្រ ហើយលាយដីជាមួយ ជីកំប៉ុស្ត ឬជីលាមកសត្វពុកផុយ ដើម្បីបង្កើនជីជាតិដី។ ការជ្រើសរើសពូជល្អមានសារៈសំខាន់សម្រាប់គុណភាព និងទិន្នផល ពូជល្អត្រូវតែ ផ្តល់ទិន្នផលគ្រាប់ច្រើន មានទំហំធំ និង ធន់នឹងជំងឺ។ គេអាចដាំស្វាយចន្ទីដោយប្រើ គ្រាប់បណ្តុះ ឬ កូនផ្សាំ ព្រោះកូនផ្សាំនឹងផ្តល់ផលលឿនជាង និងមានគុណភាពល្អជាង។ ដោយវិធីដាំត្រូវយកកូនស្វាយចន្ទីដែលបានដាំទៅដាំនៅចំកណ្តាលរណ្តៅដែលបានរៀបចំទុក ហើយត្រូវលប់ដីឱ្យណែន ជុំវិញគល់ដើម ហើយត្រូវ ស្រោចទឹក ភ្លាមៗក្រោយដាំ។ ចម្ងាយរវាងដើមស្វាយចន្ទី ជាធម្មតាប្រហែល ៦ គុណ ៦ ម៉ែត្រ ឬ ៧ គុណ ៧ ម៉ែត្រ ដើម្បីឱ្យដើមនីមួយៗទទួលបានពន្លឺគ្រប់គ្រាន់ និងមានចន្លោះសម្រាប់លូតលាស់។ ទោះបីជាស្វាយចន្ទីធន់នឹងភាពរាំងស្ងួតក៏ដោយ គេត្រូវ ស្រោចទឹកជាប្រចាំ ក្នុងរយៈពេល ១ ទៅ២ ឆ្នាំដំបូងនៃជីវិតដើម ជាពិសេសក្នុងរដូវប្រាំង ក្រោយពីដើមរឹងមាំហើយ វាមិនសូវត្រូវការទឹកច្រើនទេ។ ការដាក់ជីត្រូវធ្វើឡើងតាមដំណាក់កាលលូតលាស់របស់ដើម ក្នុងឆ្នាំដំបូង គេផ្តោតលើជីដែលមានអាសូតខ្ពស់ដើម្បីជំរុញការលូតលាស់ដើម និងស្លឹក។ នៅពេលដើមចាប់ផ្តើមផ្តល់ផល គេប្រើជីដែលមានផូស្វ័រ និងប៉ូតាស្យូមខ្ពស់ ដើម្បីជួយដល់ការបង្កើតផ្លែ និងគ្រាប់ ការកាត់មែកត្រូវ កាត់តែមែកដែលខូច ងាប់ ឬដុះច្រើនពេក ដើម្បីឱ្យដើមមានទម្រង់ល្អ ទទួលបានពន្លឺ និងខ្យល់គ្រប់គ្រាន់។ ស្វាយចន្ទីជាធម្មតាអាចប្រមូលផលបាននៅអាយុ ៣ ទៅ ៥ ឆ្នាំ ក្រោយពេលដាំដុះ។ គេប្រមូលផលដោយ បេះផ្លែស្វាយចន្ទីដែលទុំពេញល្អ ហើយ បេះយកតែក្តិបរបស់វា ក្តិបត្រូវយកទៅហាលថ្ងៃឱ្យស្ងួតល្អ មុននឹងយកទៅលក់ឬកែច្នៃ។ ការដាំស្វាយចន្ទីនៅកម្ពុជាត្រូវបានផ្តោតសំខាន់នៅតំបន់ដែលមានដីស្ងួត និងអាកាសធាតុអំណោយផល។ ខេត្តដែលត្រូវបានគេស្គាល់ថាមានការដាំដុះស្វាយចន្ទីច្រើនជាងគេ រួមមានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី និងមណ្ឌលគិរីជាដើម។ សម្រាប់ខេត្តកំពង់ធំ ជាខេត្តឈានមុខគេក្នុងការដាំស្វាយចន្ទីនៅកម្ពុជា ដោយសារមាន ផ្ទៃដីធំទូលាយ និង អាកាសធាតុស្ងួត ដែលអំណោយផលដល់ដំណាំនេះ។ ស្វាយចន្ទីបានក្លាយជាមុខរបរសំខាន់សម្រាប់ប្រជាជនជាច្រើនក្នុងខេត្តកំពង់ធំនេះ។ រីឯខេត្តក្រចេះវិញ ក៏មានផ្ទៃដីដាំដុះស្វាយចន្ទីយ៉ាងទូលំទូលាយដែរ ដោយសារមានលក្ខខណ្ឌដី និងអាកាសធាតុសមរម្យ។ ចំណែកឯខេត្តត្បូងឃ្មុំវិញ ជាខេត្តដែលមានការដាំដុះស្វាយចន្ទីគួរឱ្យកត់សម្គាល់ ដោយសារមានលក្ខខណ្ឌដីស្រដៀងគ្នាទៅនឹងខេត្តក្បែរៗនោះ។ ដោយឡែកសម្រាប់ខេត្តរតនគិរី និងមណ្ឌលគិរីវិញ ខេត្តទាំងពីរនេះជាតំបន់ខ្ពង់រាបភាគឦសាន ដែលមានលក្ខខណ្ឌអាកាសធាតុ និងដីក្រហមអំណោយផលដល់ដំណាំនេះ។ បើយើងក្រឡេកមកមើលការនាំចេញវិញ កម្ពុជានាំចេញស្វាយចន្ទីភាគច្រើនក្នុងទម្រង់ជា គ្រាប់ស្វាយចន្ទីស្រស់ មិនទាន់កែច្នៃ។ ហើយ មួយផ្នែកតូចត្រូវបានកែច្នៃក្នុងស្រុកជាគ្រាប់ស្ងោរ ឬគ្រាប់លីង។ ទីផ្សារនាំចេញសំខាន់សម្រាប់ស្វាយចន្ទីកម្ពុជា គឺប្រទេសវៀតណាម ដែលជាទីផ្សារធំបំផុត ដោយសារតែភាពជិតស្និទ្ធភូមិសាស្ត្រ និងមានរោងចក្រកែច្នៃស្វាយចន្ទីធំៗជាច្រើន។ គ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជាត្រូវបាននាំចេញទៅវៀតណាមដើម្បីកែច្នៃបន្ត រួចនាំចេញទៅប្រទេសទីបីបន្តទៀត។ ក្រៅពីប្រទេសវៀតណាម ទីផ្សារផ្សេងទៀតក៏មានការនាំចេញមួយចំនួនទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតដែរ។ ការលក់ដូរនៅផ្សារក្នុងស្រុកគ្រាប់ស្វាយចន្ទីត្រូវបានលក់ដូរយ៉ាងទូលំទូលាយនៅ ផ្សារក្នុងស្រុក និងហាងលក់គ្រឿងទេស ទូទាំងប្រទេស។ គ្រប់ស្វាយចន្ទី វាជាអាហារសម្រន់ដ៏ពេញនិយម និងមានតម្រូវការខ្ពស់។ ទន្ទឹមនឹងនេះស្វាយចន្ទីក្នុងស្រុកក៏ត្រូវបាន កែច្នៃជាផលិតផលផ្សេងៗ ដូចជាគ្រាប់ស្វាយចន្ទីលីង ស្វាយចន្ទីស្ងោរ និងស្វាយចន្ទីរសជាតិផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ គ្រាប់ស្វាយចន្ទីក៏នៅតែមានបញ្ហាប្រឈមដែរ ដោយសារការខ្វះខាតរោងចក្រកែច្នៃក្នុងស្រុក។ ដែលធ្វើឱ្យកម្ពុជាបាត់បង់ឱកាសក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលរបស់ខ្លួន និងពឹងផ្អែកខ្លាំងលើទីផ្សារនាំចេញគ្រាប់ឆៅ។ ការដាំស្វាយចន្ទីទាមទារលក្ខខណ្ឌសំណើមដីគ្រប់គ្រាន់ និងអាកាសធាតុអំណោយផល ដើម្បីធានាបាននូវការលូតលាស់ល្អរបស់កូនស្វាយចន្ទីនៅដំណាក់កាលដំបូង។ ដូច្នេះហើយ កសិករភាគច្រើនតែងតែជ្រើសរើសពេលវេលាជាក់លាក់មួយដើម្បីចាប់ផ្តើមដាំដុះ ដែលរដូវប្រជាជនចាប់ផ្ដើមដាំស្វាយចន្ទីគឺនៅ ដើមរដូវវស្សា ជាធម្មតាចាប់ពី ខែឧសភា ដល់ខែកក្កដា។។ ក្នុងអំឡុងពេលនេះ ភ្លៀងចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ និងមានបរិមាណគ្រប់គ្រាន់ ដែលធ្វើឱ្យដីមានសំណើមល្អសម្រាប់កូនស្វាយចន្ទីលូតលាស់។ ការដាំនៅដើមរដូវវស្សាជួយ កាត់បន្ថយការចំណាយលើការស្រោចស្រពទឹក ដែលជាបន្ទុកដ៏ធំសម្រាប់កសិករ និងធានាថាកូនស្វាយចន្ទីទទួលបានទឹកគ្រប់គ្រាន់នៅដំណាក់កាលដំបូងនៃការលូតលាស់។ ដំណាក់កាលនេះមានសារៈសំខាន់បំផុតសម្រាប់ភាពរស់រាន និងការលូតលាស់ល្អរបស់ឬស និងដើម។ មុនពេលរដូវវស្សាមកដល់ កសិករបានរៀបចំដីរួចរាល់ហើយ និងត្រៀមកូនស្វាយចន្ទីឱ្យបានគ្រប់គ្រាន់ ដើម្បីអាចដាំដុះបានភ្លាមៗនៅពេលមានភ្លៀងធ្លាក់ដំបូង។ សរុបមក ស្វាយចន្ទីជាដំណាំកសិកម្មដែលមានសក្តានុពលខ្ពស់នៅកម្ពុជា។